ពេលរសៀល យើងក៏អាចប្រើពាក្យ "ទិវាសួស្តី"បានផងដែរ។ ទិវាសួស្តី ប្រើសម្រាប់ ជំរាបសួរពេលរសៀល ចាប់ពីម៉ោង ១២ ដល់ ៥ល្ងាច។ ជារឿយៗ ការសួរសុខទុក្ខពេលរសៀល តែងតែមានការសាកសួរអំពីសុខភាព ការងារ ឬរឿងដែលកើតក្នុងជីវិតរាល់ថ្ងៃ។ កាយវិការសំពះ នៅតែមានសារៈសំខាន់ក្នុងការស្វាគមន៍ពេលរសៀល។ ការស្វាគមន៍ពេលរសៀល ជួនកាលត្រូវបានអមដោយការពិសារតែ ឬអាហារសម្រន់ជាមួយគ្នា។ សំឡេង និងភាសាកាយវិការ គឹសំខាន់សំរាប់ភាសាការគោរព។